ការរៀបចំកន្លែងគេងនៅក្នុងផ្ទះគ្រួសារធំនៅកម្ពុជា គឺជាទិដ្ឋភាពមួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ សង្គម និងរបៀបរស់នៅរបស់ប្រជាជនខ្មែរ។ វាមានលក្ខណៈពិសេស ដែលខុសប្លែកពីការរៀបចំកន្លែងគេងក្នុងគ្រួសារតូចៗ ឬនៅតាមប្រទេសលោកខាងលិច។ ក្នុងផ្ទះដែលមានគ្រួសារធំនៅស្រុកខ្មែរ ជាពិសេសនៅតំបន់ជនបទ ឬផ្ទះបុរាណ ការរៀបចំកន្លែងគេងមានលក្ខណៈរួមគ្នា និងបត់បែន។ វាជារឿងធម្មតាដែលសមាជិកគ្រួសារច្រើននាក់ អាចគេងនៅក្នុងបន្ទប់តែមួយ ឬសូម្បីតែក្នុងកន្លែងវាលចំហរដូចជាកណ្ដាលផ្ទះ។ វាជារឿងអស្ចារ្យដែល ជីដូនជីតាអាចគេងជាមួយចៅៗ ឪពុកម្តាយគេងជាមួយកូនតូចៗ ហើយបងប្អូនបង្កើតគេងជុំគ្នា។ នៅពេលយប់ គេលាតកន្ទេល ឬពូកដើម្បីគេង ហើយនៅពេលថ្ងៃ គេបត់ទុកដាក់ដើម្បីទុកកន្លែងសម្រាប់ធ្វើសកម្មភាពផ្សេងៗ នេះជាការប្រើប្រាស់ទីធ្លាឱ្យមានប្រសិទ្ធភាពខ្ពស់។។ មុងជាគ្រឿងចាំបាច់ ដោយសារអាកាសធាតុក្តៅ និងមានមូស ការប្រើប្រាស់ មុង គឺជាគ្រឿងចាំបាច់បំផុតសម្រាប់ការគេង។ មុងធំៗអាចដាក់គ្របមនុស្សជាច្រើននាក់ក្នុងពេលតែមួយ។ ពេលកូនៗធំល្មម គេអាចបែងចែកកន្លែងគេងតាមភេទ ដូចជាក្មេងប្រុសគេងជាមួយឪពុក ឬបងប្អូនប្រុស ហើយក្មេងស្រីគេងជាមួយម្តាយ ឬបងប្អូនស្រី។ ប៉ុន្តែវាមិនតឹងរ៉ឹងពេកទេ អាស្រ័យលើទំហំផ្ទះ និងចំនួនបន្ទប់។ ផ្ទះខ្មែរដែលមានរានហាលធំទូលាយ ឬបន្ទប់ធំមួយ អាចត្រូវបានគេប្រែក្លាយទៅជាកន្លែងគេងនៅពេលយប់ផងដែរ ហើយត្រឡប់មកជាកន្លែងទទួលភ្ញៀវ ឬកន្លែងទទួលទានអាហារនៅពេលថ្ងៃ។។ ការរៀបចំកន្លែងគេងបែបនេះមានអត្ថន័យ និងសារៈសំខាន់ជាច្រើន។ ការគេងរួមគ្នាជួយពង្រឹងចំណងមិត្តភាព និយាយគ្នាលេង និងបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ។ កុមារមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពនៅក្បែរឪពុកម្តាយ ជីដូនជីតា ឬបងប្អូន។ នេះក៏ជាឱកាសសម្រាប់ចែករំលែករឿងរ៉ាវប្រចាំថ្ងៃ ឬការបង្រៀនគ្នាទៅវិញទៅមកមុនពេលចូលគេង។ តាមរយៈការគេងរួមគ្នា កុមាររៀនពីការចែករំលែកទីធ្លា និងការសម្របខ្លួនទៅនឹងអ្នកដទៃ វាបណ្តុះស្មារតីសាមគ្គីភាព និងការយល់ចិត្តគ្នា។ ឪពុកម្តាយ ឬជីដូនជីតាអាចងាយស្រួលមើលថែកុមារតូចៗ ឬសមាជិកគ្រួសារដែលឈឺនៅពេលយប់។ ការប្រើប្រាស់កន្ទេលដែលអាចបត់បាន និងការគេងរួមគ្នាជួយសន្សំសំចៃទីធ្លា និងមិនតម្រូវឱ្យមានបន្ទប់គេងច្រើន។ វាក៏ជួយសន្សំសំចៃថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬកង្ហារនៅក្នុងបន្ទប់ជាច្រើន។ របៀបនៃការរៀបចំនេះ គឺជាការបន្តនូវប្រពៃណីនៃការរស់នៅរបស់ដូនតា ដែលឆ្លុះបញ្ចាំងពីលក្ខណៈគ្រួសារខ្មែរដែលរស់នៅជុំគ្នា។ ជាមួយនឹងការរីកចម្រើននៃសង្គម និងការផ្លាស់ប្តូររបៀបរស់នៅ ការរៀបចំកន្លែងគេងបែបប្រពៃណីក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនដែរ។ ការគេងរួមគ្នាអាចធ្វើឱ្យសមាជិកគ្រួសារខ្វះ ឯកជនភាព ជាពិសេសចំពោះវ័យជំទង់ ឬមនុស្សធំដែលត្រូវការទីធ្លាផ្ទាល់ខ្លួន។ សំឡេងរំខានពីសមាជិកដទៃ ដូចជាការស្រមុក ការនិយាយយល់សប្តិ ឬការក្រោកទៅបន្ទប់ទឹក អាចរំខានដល់ការគេង។ ការគេងរួមគ្នាជិតស្និទ្ធអាចបង្កើនហានិភ័យនៃការចម្លងជំងឺ ជាពិសេសជំងឺផ្តាសាយ ឬជំងឺឆ្លងផ្សេងៗ។ សមាជិកគ្រួសារម្នាក់ៗអាចមានទម្លាប់គេងខុសគ្នា ចូលគេងលឿន ឬយឺត ងាយនឹងភ្ញាក់ ដែលអាចបង្កការរំខាន។ ការបាត់បង់ប្រពៃណី ដោយសារការហូរចូលឥទ្ធិពលពីវប្បធម៌បរទេស និងការរស់នៅក្នុងទីក្រុង។ គ្រួសារមួយចំនួនបានចាប់ផ្តើមរៀបចំបន្ទប់គេងដាច់ដោយឡែកៗពីគ្នា ដែលធ្វើឱ្យប្រពៃណីនៃការគេងរួមគ្នាចាប់ផ្តើមបាត់បង់បន្តិចម្តងៗ។ ក្នុងទីក្រុង និងនៅតាមតំបន់ទីប្រជុំជន គ្រួសារមានលទ្ធភាពកាន់តែច្រើនក្នុងការសាងសង់ផ្ទះដែលមាន បន្ទប់គេងដាច់ដោយឡែកៗ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ឬមួយគូៗ ដើម្បីផ្តល់ឯកជនភាព។។ គ្រែទំនើបៗមានពូកក្រាស់ៗ កំពុងក្លាយជាជម្រើសពេញនិយម ជំនួសឱ្យកន្ទេល ឬពូកស្តើង។ ទោះជាមានបន្ទប់ដាច់ក៏ដោយ គ្រួសារខ្លះនៅតែមានបន្ទប់ធំមួយសម្រាប់ទទួលភ្ញៀវ ឬមើលទូរទស្សន៍។ ដែលអាចប្រែទៅជាកន្លែងគេងបណ្តោះអាសន្ននៅពេលមានសាច់ញាតិមកលេងច្រើន។ គ្រួសារមួយចំនួននៅតែរក្សាការគេងរួមគ្នាចំពោះកូនតូចៗ ឬជីដូនជីតាជាមួយចៅៗ ដើម្បីរក្សាភាពស្និទ្ធស្នាល ប៉ុន្តែផ្តល់បន្ទប់ដាច់សម្រាប់មនុស្សវ័យជំទង់ ឬឪពុកម្តាយ។ គ្រួសារកាន់តែច្រើនចាប់ផ្តើមយកចិត្តទុកដាក់លើគុណភាពនៃការគេង ដោយជ្រើសរើសពូកខ្នើយដែលមានផាសុកភាព និងរក្សាអនាម័យកន្លែងគេងឱ្យបានល្អ។ សរុបមក ការរៀបចំកន្លែងគេងនៅក្នុងផ្ទះគ្រួសារធំនៅកម្ពុជា គឺជាទិដ្ឋភាពសំខាន់មួយនៃវប្បធម៌ខ្មែរ ដែលបង្ហាញពីភាពស្និទ្ធស្នាល សាមគ្គីភាព និងការសម្របខ្លួន។ ទោះបីជាមានការផ្លាស់ប្តូរទៅតាមសម័យកាលយ៉ាងណាក៏ដោយ ក៏ខ្លឹមសារនៃការរក្សាទំនាក់ទំនងគ្រួសារតាមរយៈការរស់នៅរួមគ្នា នៅតែជាតម្លៃស្នូលមួយរបស់សង្គមខ្មែរ។